ហោរាសាស្ត្រខ្មែរបុរាណគឺជាផ្នែកមួយដ៏សំខាន់នៃទស្សនៈវិជ្ជាជីវិតរបស់បុព្វបុរសខ្មែរ ដែលមិនត្រឹមតែសម្រាប់ទស្សន៍ទាយជោគវាសនាតែម្នាក់ឯងប៉ុណ្ណោះទេ។ វាគឺជាប្រព័ន្ធចំណេះដឹងដ៏ស៊ីជម្រៅមួយដែលបានផ្សារភ្ជាប់មនុស្សទៅនឹងធម្មជាតិ និងចក្រវាឡទាំងមូលតាមរយៈការសិក្សាទៅលើតារាសាស្ត្រ។ ក្នុងអំឡុងសម័យអង្គរ ហោរាសាស្ត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តដ៏ធំៗគ្រប់វិស័យរបស់រដ្ឋ រួមទាំងការកសាងប្រាសាទនានាដែលតំណាងឲ្យអំណាចរបស់ព្រះមហាក្សត្រ។ រាល់ការចាប់ផ្តើមសាងសង់ប្រាសាទមួយៗគឺមិនអាចធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ជាមួយហោរាដ៏ចំណាននោះឡើយ។ ហោរាសាស្ត្រត្រូវបានគេជឿថាជាវិទ្យាសាស្ត្រដ៏ពិសិដ្ឋមួយដែលអាចឲ្យមនុស្សលោកយល់ដឹងពីបំណងប្រាថ្នារបស់អាទិទេព និងសណ្តាប់ធ្នាប់នៃធម្មជាតិ។ ការរៀបចំផែនការសាងសង់ប្រាសាទបានចាប់ផ្តើមតាំងពីការជ្រើសរើសទីតាំង រហូតដល់ថ្ងៃកំណត់នៃការបូជាដែលត្រូវតែធ្វើឡើងទៅតាមការគណនារបស់ហោរាសាស្ត្រ។ ប្រាសាទនីមួយៗគឺតំណាងឲ្យរាជធានីពិសិដ្ឋមួយដែលបានតម្រូវឲ្យមានលក្ខណៈពិសេសរបស់វាដើម្បីឲ្យមានភាពរុងរឿងជារៀងរហូត។ ដូច្នេះ ហោរាសាស្ត្របានផ្តល់នូវផែនទីមួយដើម្បីជួយស្តេចឲ្យធ្វើការសម្រេចចិត្តដែលត្រឹមត្រូវបំផុត។ វាបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ស្ថាបត្យកម្មប្រាសាទបុរាណដែលបានបង្កើតនូវស្នាដៃដ៏អស្ចារ្យដែលយើងឃើញរហូតដល់សព្វថ្ងៃ។ ការជ្រើសរើសទីតាំងសម្រាប់សាងសង់ប្រាសាទមិនមែនជាការសម្រេចចិត្តដោយចៃដន្យនោះទេ ប៉ុន្តែវាជាដំណើរការដ៏ពិសិដ្ឋដែលពឹងផ្អែកលើគោលការណ៍ហោរាសាស្ត្រយ៉ាងហ្មត់ចត់បំផុត។ ហោរាដ៏ចំណានរបស់ព្រះមហាក្សត្រត្រូវតែធ្វើការសិក្សាយ៉ាងល្អិតល្អន់ទៅលើដី សណ្ឋានដី និងទិសខ្យល់ដើម្បីកំណត់ទីតាំងដែលអំណោយផលសម្រាប់រាជវង្សានុវង្សនិងប្រជាជនទាំងមូល។ គេជឿថាទីតាំងដ៏ពិសិដ្ឋត្រូវតែមានការតម្រឹមជាមួយលំហអាកាស និងក្រុមផ្កាយដែលនឹងនាំមកនូវភាពរុងរឿង សន្តិភាព និងអំណាចដ៏អស្ចារ្យសម្រាប់អាណាចក្រខ្មែរ។ ដីដែលត្រូវជ្រើសរើសគឺត្រូវតែជាដីដែលមានកម្លាំងថាមពលល្អ និងមានលក្ខណៈពិសេសខាងហោរាសាស្ត្រសម្រាប់ប្រាសាទដែលត្រូវសាងសង់។ ក្នុងករណីខ្លះ ទីតាំងដែលត្រូវបានជ្រើសរើសក៏អាចត្រូវបានកំណត់ដោយព្រឹត្តិការណ៍តារាសាស្ត្រដ៏កម្រដែលបានកើតឡើងផងដែរ។ ឧទាហរណ៍ដូចជាការកើតឡើងនូវបាតុភូតផ្កាយរណបឬការតម្រឹមនៃភពនានាដែលបានចាត់ទុកជាសញ្ញាពិសិដ្ឋពីព្រះ។ ទីតាំងដែលត្រូវបានកំណត់ដោយហោរាសាស្ត្រក៏បានឆ្លុះបញ្ចាំងពីជំនឿដែលថាប្រាសាទគឺជាចក្រវាឡខ្នាតតូចដែលភ្ជាប់ពិភពមនុស្សជាមួយពិភពទេវតា។ ការជ្រើសរើសទីតាំងបែបនេះបានធ្វើឲ្យប្រាសាទនីមួយៗមានលក្ខណៈប្លែកពីគេនិងមានថាមពលខាងវិញ្ញាណរៀងៗខ្លួន។ ការធ្វើបែបនេះក៏បានបង្ហាញពីភាពវៃឆ្លាតរបស់បុព្វបុរសខ្មែរក្នុងការប្រើប្រាស់ចំណេះដឹងពីធម្មជាតិដើម្បីបម្រើដល់ការអភិវឌ្ឍន៍សង្គមរបស់ខ្លួន។ ក្រោយពីកំណត់ទីតាំងសាងសង់បានហើយ ការកំណត់ទិសល្អក៏ជាកិច្ចការដ៏សំខាន់បំផុតមួយដែលត្រូវគណនាដោយហោរាសាស្ត្រ។ ទិសទាំងបួនរបស់ប្រាសាទត្រូវតែមានការតម្រឹមយ៉ាងសុក្រិតទៅនឹងទិសទាំងបួននៃលំហអាកាសដើម្បីឲ្យមានភាពសុខដុម។ ទិសខាងកើតត្រូវបានគេចាត់ទុកជាទិសនៃការរះឡើងនៃព្រះអាទិត្យនិងជាការចាប់ផ្តើមនៃវដ្ដជីវិតថ្មី។ ចំណែកឯទិសខាងលិចត្រូវបានគេផ្សារភ្ជាប់ទៅនឹងការលិចនៃព្រះអាទិត្យដែលជានិមិត្តរូបនៃជីវិតក្រោយស្លាប់និងការយាងមករបស់ព្រះវិស្ណុ។ ប្រាសាទអង្គរវត្តដែលបែរមុខទៅទិសខាងលិចគឺជាឧទាហរណ៍ដ៏ល្អបំផុតនៃជំនឿនេះ។ ទិសនីមួយៗក៏ត្រូវបានគេជឿថាត្រូវបានគ្រប់គ្រងដោយអាទិទេពផ្សេងៗគ្នាផងដែរ។ ការកំណត់ទិសនៃការសាងសង់ក៏ត្រូវតែធ្វើឡើងស្របទៅនឹងគោលបំណងរបស់ប្រាសាទ ថាតើប្រាសាទនោះត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះអង្គណា។ ការរៀបចំទិសដៅបែបនេះបានធ្វើឲ្យប្រាសាទនីមួយៗមានអត្ថន័យជ្រាលជ្រៅខាងសាសនានិងហោរាសាស្ត្រ។ ទិសដៅនៃកសិណទឹកដែលព័ទ្ធជុំវិញប្រាសាទក៏ត្រូវបានកំណត់ដោយហោរាសាស្ត្រផងដែរ ដើម្បីបង្កើនលំហូរនៃថាមពលល្អ។ ទីតាំងរបស់ប៉មកណ្តាល និងច្រកចូលសំខាន់ក៏ត្រូវបានកំណត់ដោយផ្អែកលើការគណនារបស់ហោរាដើម្បីឲ្យមានភាពស័ក្តិសិទ្ធិ។ ការបង្វែរទិសដៅពីទិសល្អអាចត្រូវបានគេចាត់ទុកថាជាប្រផ្នូលមិនល្អ ដែលអាចនាំមកនូវគ្រោះថ្នាក់ដល់អាណាចក្រទាំងមូល។ ដូច្នេះ ស្ថាបត្យករខ្មែរបានធ្វើការយ៉ាងប្រុងប្រយ័ត្នដើម្បីធានាថាគ្រប់រចនាសម្ព័ន្ធទាំងអស់មានការតម្រឹមជាមួយទិសដៅដ៏ល្អបំផុត។ ថ្ងៃដែលល្អសម្រាប់ការចាប់ផ្តើមសាងសង់ក៏ជាចំណុចមួយដែលមិនអាចមើលរំលងបាននៅក្នុងប្រព័ន្ធហោរាសាស្ត្រខ្មែរ។ ការជ្រើសរើសកាលបរិច្ឆេទ ថ្ងៃ ខែ និងឆ្នាំត្រូវតែមានការគណនាយ៉ាងប្រុងប្រយ័ត្នបំផុត។ ហោរាត្រូវតែធ្វើការសិក្សាពីទីតាំងនៃព្រះចន្ទ ព្រះអាទិត្យ និងភពនានាក្នុងពេលជាមួយគ្នា។ គេជឿថាការចាប់ផ្តើមសាងសង់នៅថ្ងៃល្អនឹងនាំមកនូវភាពរុងរឿងនិងស្ថិរភាពដល់ប្រាសាទ និងអ្នកដែលបានសាងសង់វា។ ប្រសិនបើការចាប់ផ្តើមសាងសង់ធ្វើឡើងនៅថ្ងៃដែលមិនល្អ គេជឿថាវានឹងអាចបង្កឲ្យមានគ្រោះថ្នាក់ ដូចជាការបាក់រលំឬការរំខានផ្សេងៗទៀត។ ការកំណត់ពេលវេលាចាប់ផ្តើមនៅថ្ងៃល្អក៏បានធ្វើឲ្យប្រាសាទនីមួយៗក្លាយជាកន្លែងស័ក្តិសិទ្ធិសម្រាប់ពិធីបូជាយញ្ញនានា។ ជួនកាលកាលបរិច្ឆេទនៃការសាងសង់ក៏ត្រូវបានគេភ្ជាប់ទៅនឹងថ្ងៃខែឆ្នាំកំណើតរបស់ព្រះមហាក្សត្រដែលបានកសាងប្រាសាទនោះផងដែរ។ ឧទាហរណ៍ ការសាងសង់អាចនឹងចាប់ផ្តើមនៅថ្ងៃខែដែលត្រូវនឹងថ្ងៃកំណើតរបស់ព្រះអង្គដើម្បីបង្កើននូវសិរីសួស្តី។ កាលបរិច្ឆេទនេះក៏អាចត្រូវបានគេប្រើដើម្បីកំណត់ពីលក្ខណៈសម្បត្តិនៃប្រាសាទនិងឥទ្ធិពលរបស់វាទៅលើប្រជាជនផងដែរ។ ការកំណត់កាលបរិច្ឆេទដ៏ល្អបានបង្ហាញពីការយល់ដឹងដ៏ជ្រៅរបស់ខ្មែរអំពីសារៈសំខាន់នៃពេលវេលាដែលមិនមែនត្រឹមតែជាការរាប់ថ្ងៃធម្មតានោះទេ។ ការធ្វើដូច្នេះក៏បានបង្ហាញឲ្យឃើញថាបុព្វបុរសខ្មែរមានជំនឿយ៉ាងមុតមាំទៅលើទំនាក់ទំនងរវាងសកម្មភាពរបស់មនុស្សលោកនិងច្បាប់នៃធម្មជាតិ។ នេះជាហេតុផលមួយដែលយើងឃើញថាប្រាសាទទាំងអស់ត្រូវបានកសាងឡើងដោយមានភាពល្អឥតខ្ចោះ។ វាបានឆ្លុះបញ្ចាំងពីការងារដែលបានធ្វើឡើងទៅតាមការគណនាដ៏សុក្រិតបំផុតនៃពេលវេលា។ ប្រាសាទនានាត្រូវបានកសាងឡើងដោយការគោរពយ៉ាងជ្រាលជ្រៅចំពោះឥទ្ធិពលនៃកម្លាំងពីធម្មជាតិនិងហោរាសាស្ត្រ។ ដូច្នេះ ហោរាសាស្ត្រមិនមែនគ្រាន់តែជាជំនឿមួយទេ ប៉ុន្តែវាគឺជាវិទ្យាសាស្ត្រដ៏អស្ចារ្យមួយដែលបានជួយសាងសង់មរតកដ៏អស្ចារ្យរបស់ខ្មែរ។ វាបានធានាថាប្រាសាទនីមួយៗមិនត្រឹមតែជាសំណង់ថ្មទេ ប៉ុន្តែក៏ជាសញ្ញាតំណាងឲ្យភាពសុខដុមនៃសកលលោកផងដែរ។ សិល្បៈនិងវិទ្យាសាស្ត្រត្រូវបានរួមបញ្ចូលគ្នាដើម្បីបង្កើតស្នាដៃដែលនៅស្ថិតស្ថេររាប់ពាន់ឆ្នាំ។ សរុបមក ហោរាសាស្ត្រខ្មែរគឺជាកត្តាដ៏សំខាន់ដែលបានជួយកំណត់ពីភាពរុងរឿងនិងភាពរឹងមាំរបស់អាណាចក្រអង្គរ។ វាបានក្លាយជាកត្តាកំណត់ទៅលើទិសដៅនៃកាលបរិច្ឆេទ និងទីតាំងសាងសង់។ វាបានឆ្លុះបញ្ចាំងពីការគោរពយ៉ាងជ្រាលជ្រៅរបស់បុព្វបុរសខ្មែរចំពោះធម្មជាតិនិងចក្រវាឡទាំងមូល។ ភាពវៃឆ្លាតរបស់ជាងចម្លាក់និងស្ថាបត្យករខ្មែរត្រូវបានដឹកនាំដោយចំណេះដឹងហោរាសាស្ត្រដ៏អស្ចារ្យនេះ។ គ្រប់ផ្នែកតូចៗនៃប្រាសាទនីមួយៗគឺបានបង្ហាញពីការគិតគូរយ៉ាងហ្មត់ចត់បំផុតពីហោរា។ ការអនុវត្តបែបនេះបានធ្វើឲ្យប្រាសាទទាំងនោះអាចទប់ទល់បាននឹងពេលវេលានិងគ្រោះមហន្តរាយផ្សេងៗ។ ដូច្នេះហើយ ទើបប្រាសាទអង្គរនៅតែឈរយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃ ដើម្បីបង្ហាញពីភាពអស្ចារ្យនៃអរិយធម៌ខ្មែរ។